រឿងដែលមិនគួរឲ្យចង់ធ្វើនៅក្នុងផ្ទះមានដូចជា ការលាងចានក្រោយពិធីជប់លៀងលក្ខណៈគ្រួសារ គឺជាកិច្ចការដែលហត់នឿយបំផុត។ មនុស្សភាគច្រើនធុញទ្រាន់នឹងការដុសខាត់ការ៉ូកម្រាលឥដ្ឋ ដែលមានស្នាមប្រឡាក់ជាប់ខ្លាំង។ ការបោកសម្លៀកបំពាក់ក្រាស់ៗដោយដៃក្នុងរដូវវស្សា ចំណាយពេលយូរ និងពិបាកស្ងួត។ ការជូតសម្អាតកញ្ចក់បង្អួចខ្ពស់ៗ ទាមទារការប្រុងប្រយ័ត្ន និងការខិតខំខ្លាំង។ មនុស្សជាច្រើនមិនចូលចិត្តការបោសសម្អាតពីងពាង និងធូលីដីនៅតាមពិដានផ្ទះឡើយ។ ការលាងបន្ទប់ទឹកដែលទុកចោលយូរ គឺជាកិច្ចការដែលមនុស្សភាគច្រើនចង់ជៀសវាង។ ការរៀបចំរបស់របរក្នុងឃ្លាំងដែលពោរពេញដោយធូលីដី ធ្វើឱ្យមានអារម្មណ៍ស្មុគស្មាញ។ ការដោះវាំងននយកមកបោកគក់ និងដាក់វិញ ជាកិច្ចការដែលចំណាយកម្លាំងខ្លាំង។ មនុស្សភាគច្រើនមានអារម្មណ៍ធុញនឹងការបោសស្លឹកឈើដែលជ្រុះពេញទីធ្លាមិនចេះចប់។ ការសម្អាតសម្រាមស្អុយរលួយចេញពីលូបង្ហូរទឹក គឺជាការងារដែលគួរឱ្យខ្ពើមរអើម។ ការដុសខាត់ឆ្នាំងខ្មៅៗដែលជាប់ស្នាមផ្សែងភ្លើង ជាការងារដែលពិបាក និងប្រឡាក់ដៃខ្លាំង។ មនុស្សជាច្រើនស្អប់ការបោកភួយ និងមុង ព្រោះវាធ្ងន់ និងពិបាកធ្វើចលនា។ ការសម្អាតកង្ហារដែលមានធូលីដីតោងជាប់ក្រាស់ ធ្វើឱ្យប៉ះពាល់ដល់ផ្លូវដង្ហើម។ ការរើសសម្រាមតូចៗដែលហើរចូលក្នុងសួនច្បារ ជារឿងដែលគួរឱ្យធុញទ្រាន់។ ការរៀបចំសម្លៀកបំពាក់ចាស់ៗដែលមិនប្រើ យកទៅទុកដាក់ឱ្យមានរបៀប គឺចំណាយពេលច្រើន។ មនុស្សភាគច្រើនមិនចូលចិត្តកិច្ចការដែលត្រូវធ្វើក្រោមកម្តៅថ្ងៃក្តៅខ្លាំងឡើយ។ ការជូតសម្អាតផ្ទះបាយបន្ទាប់ពីធ្វើម្ហូបញ៉ាំរួច ជាកិច្ចការដែលត្រូវការភាពហ្មត់ចត់។ ការដកស្មៅក្នុងសួនដែលដុះលឿនពេក ធ្វើឱ្យអ្នករស់នៅមានអារម្មណ៍ហត់នឿយ។ ការលាងសម្អាតអាងស្តុកទឹក ឬពាងទឹកខ្នាតធំ ទាមទារការចំណាយកម្លាំងច្រើន។ មនុស្សជាច្រើនមានអារម្មណ៍ខ្ជិលក្នុងការអ៊ុតខោអាវក្នុងបរិមាណច្រើនក្នុងពេលតែមួយ។ ការជូតធូលីដីលើធ្នើរសៀវភៅដែលតម្រៀបគ្នាច្រើន ជារឿងដែលស្មុគស្មាញ។ ការសម្អាតទ្រុងសត្វចិញ្ចឹម គឺជាកិច្ចការដែលមិនសូវមានអ្នកចង់ធ្វើឡើយ។ ការលាងជម្រះស្នាមប្រេងដែលខ្ទាតជាប់ជញ្ជាំងផ្ទះបាយ គឺពិបាកសម្អាតណាស់។ មនុស្សភាគច្រើនមិនចូលចិត្តការរុះរើទូទឹកកកដើម្បីសម្អាតកាកសំណល់អាហារឡើយ។ ការកោសស្លែដែលដុះនៅលើជញ្ជាំងរបងផ្ទះ គឺជាកិច្ចការដែលប្រើកម្លាំងបាយខ្លាំង។ ការលាងម៉ូតូដែលប្រឡាក់ដីក្រហមខ្លាំងក្រោយពេលភ្លៀងរួច ជាការងារដែលធុញបំផុត។ មនុស្សជាច្រើនមានអារម្មណ៍មិនសប្បាយចិត្ត ពេលត្រូវរៀបចំផ្ទះឡើងវិញក្រោយទឹកជំនន់។ ការបោសសម្អាតកម្ទេចឈើ ឬសំណង់ដែលនៅសេសសល់ក្នុងផ្ទះ ជារឿងលំបាក។ ការដូរស្រោមខ្នើយ និងស្រោមពូកដែលតឹងពេក ជួនកាលធ្វើឱ្យឈឺម្រាមដៃ។ មនុស្សភាគច្រើនមិនចូលចិត្តការមូរទុយោទឹកដែលវែង និងជំពាក់គ្នានោះទេ។ ការបែងចែកសម្រាមមុននឹងយកទៅចោល ជារឿងដែលមនុស្សខ្លះយល់ថាស្មុគស្មាញ។ ការសម្អាតតម្រងម៉ាស៊ីនត្រជាក់ ជាកិច្ចការដែលងាយនឹងភ្លេច ប៉ុន្តែពិបាកធ្វើ។ ការជូតសម្អាតកម្រាលឥដ្ឋដែលស្អិតដោយសារទឹកផ្អែមៗស្រក់លើ ជារឿងគួរឱ្យធុញ។ មនុស្សជាច្រើនមានអារម្មណ៍ហត់ ពេលត្រូវរៀបចំចានទុកដាក់ក្នុងទូឱ្យមានរបៀបឡើងវិញ។ ការសម្អាតស្បែកជើងដែលប្រឡាក់ភក់ជ្រាំ ជាកិច្ចការដែលប្រឡាក់ដៃ និងសម្លៀកបំពាក់។ ការលាងសម្អាតឡាំងជ័រដែលដាក់របស់របរចាស់ៗ ជារឿងដែលចំណាយពេលច្រើន។ មនុស្សភាគច្រើនស្អប់ការបោសដីខ្សាច់ដែលហើរចូលផ្ទះឥតឈប់ឈរក្នុងរដូវប្រាំង។ ការសម្អាតកន្លែងទុកដាក់ស្បែកជើងដែលមានក្លិនមិនល្អ ជាការងារដែលមិនចង់ធ្វើ។ ការដុសខាត់បន្ទះឈើជណ្តើរដែលរអិល និងមានធូលី ត្រូវការការផ្ចិតផ្ចង់ខ្លាំង។ ការចងថង់សម្រាមដែលធ្លាយ ឬដាច់រហែក គឺជារឿងដែលគួរឲ្យខ្ពើម។ រឿងដែលគួរឲ្យចង់ធ្វើនៅក្នុងផ្ទះមានដូចជា ការស្រោចទឹកផ្កានៅពេលល្ងាច ជួយឱ្យមានអារម្មណ៍ស្រស់ថ្លា និងរំសាយស្រ្តេស។ មនុស្សជាច្រើនចូលចិត្តការដាំដុះ និងថែទាំដើមឈើហូបផ្លែនៅជុំវិញផ្ទះ។ ការរៀបចំតុបតែងបន្ទប់គេងឱ្យមានសោភ័ណភាព ជាកិច្ចការដែលផ្តល់ក្តីសុខ។ ការធ្វើម្ហូបសម្រាប់ក្រុមគ្រួសារ គឺជាពេលវេលាដ៏មានន័យ និងសប្បាយរីករាយ។ មនុស្សភាគច្រើនចូលចិត្តការបត់សម្លៀកបំពាក់ដែលស្ងួត និងមានក្លិនក្រអូប។ ការបោសផ្ទះឱ្យស្អាតមានរបៀប ធ្វើឱ្យម្ចាស់ផ្ទះមានអារម្មណ៍ស្រឡះក្នុងចិត្ត។ ការលាងរថយន្តនៅចុងសប្តាហ៍ ជាសកម្មភាពដែលមនុស្សប្រុសភាគច្រើនចូលចិត្ត។ ការតុបតែងផ្ទះជាមួយផ្កាស្រស់ៗ ធ្វើឱ្យបរិយាកាសក្នុងផ្ទះកាន់តែមានភាពរស់រវើក។ មនុស្សជាច្រើនចូលចិត្តការផ្តល់អាហារដល់សត្វចិញ្ចឹម និងការលេងជាមួយពួកវា។ ការជូតសម្អាតតុឈើឱ្យរលោងស្អាត ផ្តល់នូវអារម្មណ៍ពេញចិត្តចំពោះលទ្ធផល។ ការរៀបចំទូដាក់តាំងវត្ថុអនុស្សាវរីយ៍ ជាការរំលឹកនូវការចងចាំល្អៗ។ មនុស្សភាគច្រើនចូលចិត្តការអ៊ុតសម្លៀកបំពាក់ឱ្យត្រង់ស្អាតសម្រាប់ទៅធ្វើការ។ ការបោសសម្អាតទីធ្លាមុខផ្ទះឱ្យមានរបៀប រួមចំណែកដល់សម្រស់ភូមិឃុំ។ ការជ្រើសរើសទិញសម្ភារៈផ្ទះបាយថ្មីៗ គឺជាចំណូលចិត្តរបស់មេផ្ទះភាគច្រើន។ មនុស្សជាច្រើនមានអារម្មណ៍ស្ងប់ចិត្ត ពេលបានរៀបចំសៀវភៅតាមលំដាប់លំដោយ។ ការបោកភួយដែលក្រអូបជាប់ចិត្ត ផ្តល់នូវការសម្រាកដ៏មានផាសុកភាព។ ការរៀបចំម្ហូបអាហារដាក់ក្នុងចានឱ្យមានសោភ័ណភាព ជាសិល្បៈមួយបែប។ មនុស្សភាគច្រើនចូលចិត្តការជូតសម្អាតកញ្ចក់ឆ្លុះមុខឱ្យភ្លឺរលោង។ ការដាំបន្លែបង្ការក្នុងថូ ឬក្នុងសួនតូចៗ ជាការកម្សាន្តដែលផ្តល់ផលប្រយោជន៍។ ការប្តូរទីតាំងគ្រឿងសង្ហារឹមថ្មី ធ្វើឱ្យផ្ទះមានលក្ខណៈប្លែក និងទាក់ទាញ។ មនុស្សជាច្រើនចូលចិត្តការរៀបចំកន្លែងសម្រាប់ទទួលទានកាហ្វេពេលព្រឹក។ ការបាញ់ទឹកលាងទីធ្លាផ្ទះក្នុងថ្ងៃក្តៅ ជួយឱ្យបរិយាកាសត្រជាក់ត្រជុំ។ ការជ្រើសរើសទឹកក្រអូបសម្រាប់បោកខោអាវ ជាចំណូលចិត្តរបស់អ្នកផ្ទះសម័យថ្មី។ មនុស្សភាគច្រើនចូលចិត្តការរៀបចំកន្ត្រកផ្លែឈើឱ្យមានរបៀបរៀបរយ។ ការលាបថ្នាំរបងផ្ទះឡើងវិញ ជាការងារដែលផ្តល់នូវសោភ័ណភាពដល់ផ្ទះភ្លាមៗ។ ការរៀបចំកញ្ចប់អាហារសម្រាប់កូនៗទៅសាលារៀន ជាកិច្ចការដែលពោរពេញដោយក្តីស្រឡាញ់។ មនុស្សជាច្រើនចូលចិត្តការធ្វើគ្រឿងផ្សំធម្មជាតិដើម្បីធ្វើអាហារសុខភាព។ ការជូតសម្អាតធូលីដីចេញពីទូរទស្សន៍ និងគ្រឿងអេឡិចត្រូនិច ធ្វើឱ្យវាមានសភាពថ្មី។ ការរៀបចំតុបតែងផ្ទះសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ជារឿងដែលសប្បាយបំផុត។ មនុស្សភាគច្រើនចូលចិត្តការរៀបចំទូខោអាវឱ្យមានពណ៌ដេញតាមលំដាប់។ ការលាងផ្លែឈើឱ្យស្អាតមុននឹងដាក់ក្នុងទូទឹកកក ផ្តល់នូវអារម្មណ៍សុវត្ថិភាព។ ការបោសសម្អាតកន្លែងធ្វើការឱ្យមានរបៀប ជួយឱ្យខួរក្បាលដំណើរការល្អ។ មនុស្សជាច្រើនចូលចិត្តការស្រាវជ្រាវវិធីរៀបចំផ្ទះតាមបែបទំនើប។ ការបើកបង្អួចឱ្យខ្យល់ចេញចូល និងរៀបចំវាំងននឱ្យស្អាត ជារឿងដែលធ្វើឲ្យស្រស់ស្រាយចិត្ត។ ការសម្អាតកន្លែងហាត់ប្រាណក្នុងផ្ទះ ជួយលើកទឹកចិត្តឱ្យចង់ហាត់ប្រាណ។ មនុស្សភាគច្រើនចូលចិត្តការលាងសម្អាតកែវទឹកឱ្យភ្លឺច្បាស់គ្មានស្នាម។ ការរៀបចំបញ្ជីទិញអីវ៉ាន់សម្រាប់អាទិត្យក្រោយ គឺជាការរៀបចំផែនការដែលសប្បាយចិត្ត។ ការជូតសម្អាតរូបភាពគ្រួសារដែលដាក់តាំងលើជញ្ជាំង គឺជាការផ្តល់តម្លៃដល់សមាជិក។ ការធ្វើឱ្យផ្ទះមានក្លិនក្រអូបស្រស់ស្រាយ គឺជាលទ្ធផលចុងក្រោយដែលគ្រប់គ្នាប្រាថ្នា។